ប្រទេសកម្ពុជា គឺជាទឹកដីដែលពោរពេញទៅដោយសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងចំណាស់វស្សា។ ក្នុងចំណោមសិល្បៈប្រពៃណីជាច្រើនដែលដូនតាខ្មែរបានបន្សល់ទុក ការផលិតគ្រឿងស្មូនពីដីឥដ្ឋ ឬហៅថា សេរ៉ាមិចខ្មែរនៅតែមានការបន្តស្នាដៃររហូតមកទល់សព្វថ្ងៃ។ វាគឺជាផ្នែកមួយដ៏សំខាន់ដែលបានរួមចំណែកយ៉ាងធំធេងដល់ការកសាង និងថែរក្សាអត្តសញ្ញាណជាតិ។ មុខរបរនេះមិនត្រឹមតែជាប្រភពចិញ្ចឹមជីវិតសម្រាប់ប្រជាជនជាច្រើនជំនាន់ប៉ុណ្ណោះទេ។ ប៉ុន្តែវាថែមទាំងជាសក្ខីភាពមួយបង្ហាញពីភាពប៉ិនប្រសប់ ភាពអត់ធ្មត់ និងគំនិតច្នៃប្រឌិតរបស់បុព្វបុរសខ្មែររាប់ពាន់ឆ្នាំមកហើយ។ ពាក្យថា "ខ្មែរសេរ៉ាមិច" មិនគ្រាន់តែសំដៅលើផលិតផលដីឥដ្ឋនោះទេ ប៉ុន្តែវាបង្កប់នូវសិល្បៈនៃការរចនា និងការផលិតដែលភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវប្បធម៌ និងអត្តសញ្ញាណខ្មែរដ៏រឹងមាំ។ ប្រវត្តិនៃគ្រឿងស្មូនខ្មែរមានអាយុកាលតាំងពីសម័យបុរេប្រវត្តិសាស្រ្ត ដែលគេបានរកឃើញភស្តុតាងនានាបញ្ជាក់ពីការប្រើប្រាស់ដីឥដ្ឋសម្រាប់ធ្វើជាគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ។ គ្រឿងស្មូនខ្មែរបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវភាពរស់នៅរបស់ប្រជាជនខ្មែរជាច្រើនជំនាន់។ វាត្រូវបានគេយកទៅធ្វើជារបស់របរប្រើប្រាស់មួយចំនួនដូចជា ឆ្នាំងបាយ ឆ្នាំងដាក់ទឹក ពាង សម្រាប់ស្តុកទឹក ឬស្រូវ ក្អម និងចានសម្រាប់បរិភោគជាដើម។ ក្រៅពីមុខងារជាគ្រឿងប្រើប្រាស់ គ្រឿងស្មូនក៏ត្រូវបានគេយកមកធ្វើជាវត្ថុសិល្បៈលម្អផ្ទះសម្បែង ឧបករណ៍សម្រាប់ពិធីសាសនា ឬជាគ្រឿងសម្រាប់គោរពបូជាផងដែរ។ រូបរាង និងក្បាច់រចនានៃគ្រឿងស្មូននីមួយៗ តែងតែបង្កប់នូវអត្ថន័យ និងរឿងរ៉ាវដែលឆ្លុះបញ្ចាំងពីជំនឿ ប្រពៃណី និងរបៀបរស់នៅរបស់សង្គមខ្មែរសម័យនោះ។ ការផលិតគ្រឿងស្មូន គឺជាដំណើរការដ៏ស្មុគស្មាញ និងទាមទារនូវភាពប៉ិនប្រសប់ អត់ធ្មត់ និងបទពិសោធន៍របស់ជាងស្មូន។ ដំណាក់កាលសំខាន់ៗរួមមាន៖ ការរៀបចំដីឥដ្ឋ ការស្មូនរូបរាង ការលម្អ និងការស្រោបកញ្ចក់និងការដុត។ ចំពោះការរៀបចំដីឥដ្ឋ: ជាងស្មូនត្រូវតែមានចំណេះដឹងជ្រៅជ្រះក្នុងការជ្រើសរើស ប្រភេទដីឥដ្ឋណាដែលមានគុណភាពល្អ និងសមស្របសម្រាប់ការស្មូន។ ដីឥដ្ឋត្រូវបានយកមកលាងសម្អាតដោយប្រុងប្រយ័ត្នដើម្បីកម្ចាត់ភាពកខ្វក់ ឬគ្រួសតូចៗ បន្ទាប់មកកិនឲ្យម៉ដ្ឋ រួចលាយជាមួយទឹក និងច្របាច់ឲ្យសព្វល្អ រហូតដល់មានសភាពទន់ល្មម និងមានជាតិស្អិតល្មួត ងាយស្រួលក្នុងការច្នៃប្រឌិត។ ការរៀបចំដីឥដ្ឋឲ្យបានត្រឹមត្រូវគឺជាគន្លឹះដំបូងគេដើម្បីទទួលបានផលិតផលដែលមានគុណភាពល្អ។ បន្ទាប់មក ការស្មូនរូបរាងគឺជាដំណាក់កាលមួយដែលបង្ហាញពីភាពច្នៃប្រឌិត និងជំនាញដ៏អស្ចារ្យរបស់ជាងស្មូន។ ជាងស្មូនអាចប្រើ បច្ចេកទេសស្មូនដោយដៃ សុទ្ធសាធ ឬប្រើ កង់ស្មូន ដើម្បីបង្វិលដីឥដ្ឋឲ្យទៅជារូបរាងផ្សេងៗដែលចង់បាន ដូចជា ក្អម ពាង ឆ្នាំង ឬចាន ជាដើម។ ភាពប៉ិនប្រសប់ក្នុងការគ្រប់គ្រងល្បឿនកង់ស្មូន ការប្រើប្រាស់សម្ពាធដៃ និងចលនាម្រាមដៃ គឺជាគន្លឹះដើម្បីបង្កើតបាននូវរូបរាងស៊ីមេទ្រី និងស្អាតឥតខ្ចោះ។ ក្រោយពីគ្រឿងស្មូនបានស្មូនរួចរាល់ នឹងត្រូវបានហាលឲ្យស្ងួតល្មម បន្ទាប់មកជាងស្មូនអាចចាប់ផ្ដើម ឆ្លាក់ ក្បាច់រចនា ឬគូររូប លម្អលើផ្ទៃផលិតផលតាមក្បាច់ខ្មែរបុរាណ ឬរចនាបថទំនើប។ ផលិតផលខ្លះក៏ត្រូវបាន ស្រោបដោយកញ្ចក់ ដែលជាល្បាយសារធាតុរ៉ែមួយប្រភេទ។ កញ្ចក់ស្រោបនេះ មិនត្រឹមតែបន្ថែមភាពរលោង ភាពស្រស់ស្អាត និងពណ៌ដល់គ្រឿងស្មូនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបង្កើនភាពធន់ទ្រាំនឹងទឹក និងភាពរឹងមាំរបស់ផលិតផលផងដែរ។ ជាចុងក្រោយគឺជាការដុត ដែលជាដំណាក់កាលចុងក្រោយ និងសំខាន់បំផុតដែលកំណត់គុណភាពនៃគ្រឿងស្មូន។ ផលិតផលដែលបានលម្អ និងស្រោបកញ្ចក់រួចរាល់ នឹងត្រូវយកទៅ ដុតនៅក្នុងឡ ដែលមានសីតុណ្ហភាពខ្ពស់ខ្លាំង អាចឡើងដល់ជាង ១០០០ អង្សាសេ។ សីតុណ្ហភាព និងរយៈពេលនៃការដុត គឺអាស្រ័យលើប្រភេទដីឥដ្ឋ ប្រភេទកញ្ចក់ស្រោប និងប្រភេទផលិតផលដែលចង់បាន។ ការដុតត្រឹមត្រូវនឹងធ្វើឲ្យដីឥដ្ឋរឹងមាំ មិនងាយបែក ឬជ្រាបទឹក ហើយពណ៌ និងកញ្ចក់ស្រោបក៏ជាប់បានល្អផងដែរ។ ផលិតផលដីឥដ្ឋខ្មែរមានភាពសម្បូរបែប និងមានលក្ខណៈពិសេសរៀងៗខ្លួនដែលឆ្លុះបញ្ចាំងពីសិល្បៈ និងវប្បធម៌ជាតិ ជាដំំបូងយើងមកមើល គ្រឿងក្អម និងពាង ដែលជាធម្មតាត្រូវបានប្រើប្រាស់សម្រាប់ផ្ទុកទឹក ភេសជ្ជៈ ឬវត្ថុរាវផ្សេងៗ។ ក្អម ជាទូទៅមានទំហំតូចជាង មានមាត់រួម និងបាតមូល។ រីឯ ពាង មានទំហំធំជាង អាចផ្ទុកទឹកបានច្រើន ហើយជួនកាលមានទម្រង់បាតរាបស្មើ ឬមានជើងទ្រ។ ទាំងក្អម និងពាង តែងតែត្រូវបានរចនាដោយក្បាច់ខ្មែរដ៏ស្រស់ស្អាត ឬមានរាងមូលមូលដែលបង្កប់អត្ថន័យនៃភាពសម្បូរសប្បាយ។ បើយើងក្រឡេកទៅមើលឆ្នាំងស្មូនវិញ វាជាឆ្នាំងសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយដូចជា ដាំបាយ ដាំទឹក ឬធ្វើម្ហូប។ ឆ្នាំងស្មូនខ្មែរ ល្បីល្បាញដោយសារវាអាចរក្សាកម្ដៅបានយូរ ធ្វើឲ្យម្ហូបមានរសជាតិឈ្ងុយឆ្ងាញ់ និងមានក្លិនបែបធម្មជាតិ។ ចុងក្រោយគឺសេរ៉ាមិច សំដៅលើផលិតផលដីឥដ្ឋដែលមានគុណភាពខ្ពស់ និងរចនាឡើងប្រកបដោយសិល្បៈ។ ទាំងនេះអាចជាចានសម្រាប់តុបតែង ថូផ្កា រូបចម្លាក់ សម្ភារៈលម្អផ្ទះបាយ ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗទៀត ដែលបង្ហាញពីភាពច្នៃប្រឌិត និងក្បាច់រចនាបែបខ្មែរ បុរាណ និងទំនើប។ សរុបមក ការប្រកបរបរផលិតចានឆ្នាំង សេរ៉ាមិច ឬ ដីឥដ្ឋ គឺជាចំណែកមួយដែលមិនអាចខ្វះបាននៃវប្បធម៌ និងអរិយធម៌ខ្មែរ។ ទាំងនេះបានឆ្លុះបញ្ចាំងពីប្រាជ្ញាឈ្លាសវៃ ភាពប៉ិនប្រសប់ និងការច្នៃប្រឌិតរបស់ដូនតាខ្មែរ។ ការថែរក្សា និងអភិវឌ្ឍន៍មុខរបរនេះ មិនត្រឹមតែជាការអភិរក្សកេរដំណែលវប្បធម៌ប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជាការផ្ដល់ឱកាសសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន និងជាការបង្ហាញឲ្យពិភពលោកបានដឹងពីភាពល្អឯកនៃសិល្បៈខ្មែរ។